វគ្គបណ្ដុះបណ្ដាលជំនាញធ្វើម្ហូបខ្មែរ និងអនាម័យចំណីអាហារ គឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលចង់ចាប់យកអាជីពក្នុងវិស័យម្ហូបអាហារ។ វគ្គនេះមិនត្រឹមតែផ្ដល់ចំណេះដឹងពីរបៀបធ្វើម្ហូបប៉ុណ្ណោះទេ ថែមទាំងបង្រៀនពីសារៈសំខាន់នៃអនាម័យចំណីអាហារផងដែរ។ ការរួមបញ្ចូលគ្នានៃជំនាញទាំងពីរនេះ នឹងជួយឱ្យអ្នកក្លាយជាអ្នកជំនាញធ្វើម្ហូបដែលមានសមត្ថភាពពេញលេញ។ អ្នកនឹងអាចរៀបចំម្ហូបដែលមានរសជាតិឆ្ងាញ់ ត្រូវតាមក្បួនខ្នាតដើម និងមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ នេះជាកត្តាចាំបាច់សម្រាប់ជោគជ័យក្នុងវិស័យភោជនីយដ្ឋាន ឬសេវាកម្មម្ហូបអាហារ។ ជំនាញធ្វើម្ហូបខ្មែរមានភាពទូលំទូលាយ ដែលអនុញ្ញាតឱ្យអ្នករៀនពីមុខម្ហូបជាច្រើនប្រភេទ។ វគ្គសិក្សានឹងបង្រៀនអ្នកពីវិធីជ្រើសរើសគ្រឿងផ្សំស្រស់ៗដែលមានគុណភាពល្អ។ អ្នកនឹងរៀនពីបច្ចេកទេសកាត់ ហាន់ និងរៀបចំគ្រឿងផ្សំឱ្យបានត្រឹមត្រូវ។ គ្រូបង្គោលនឹងណែនាំអ្នកពីរបៀបប្រើប្រាស់គ្រឿងទេស និងគ្រឿងផ្សំខ្មែរផ្សេងៗ ដើម្បីបង្កើតរសជាតិពិសេស។ អ្នកនឹងរៀនពីវិធីចម្អិនម្ហូបប្រចាំថ្ងៃ ដូចជា សម្លម្ជូរ សម្លកកូរ និងឆាគ្រឿងផ្សេងៗ។ វគ្គសិក្សាក៏នឹងរំលេចពីមុខម្ហូបប្រពៃណី និងម្ហូបបុរាណមួយចំនួនផងដែរ។ លើសពីនេះ អ្នកនឹងទទួលបានឱកាសហ្វឹកហាត់ដោយផ្ទាល់ ដើម្បីបង្កើនភាពស្ទាត់ជំនាញ។ ការអនុវត្តផ្ទាល់នេះមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យអ្នកក្លាយជាចុងភៅមានជំនាញមួយរូប។ វគ្គបណ្ដុះបណ្ដាលនេះក៏នឹងបង្ហាញពីរបៀបរៀបចំតុបតែងម្ហូបឱ្យមើលទៅគួរឱ្យចង់ញ៉ាំផងដែរ។ ការតុបតែងម្ហូបឱ្យបានស្អាតនឹងបន្ថែមតម្លៃដល់ស្នាដៃរបស់អ្នក។ បន្ទាប់ពីបញ្ចប់វគ្គនេះ អ្នកនឹងមានឱកាសការងារជាច្រើន មិនតែប៉ុណ្ណោះអ្នកក៏អាចជ្រើសរើសទីកន្លែងដែលអ្នកស្រមៃចង់ធ្វើបានផងដែរ។ អ្នកអាចក្លាយជាចុងភៅនៅតាមភោជនីយដ្ឋាន ឬសណ្ឋាគារធំៗ ដែលគ្រប់គ្នាប្រាថ្នា។ ជំនាញរបស់អ្នកនឹងត្រូវគេវាយតម្លៃខ្ពស់នៅកន្លែងទាំងនោះ ព្រោះជាកន្លែងដែលមានអ្នកជំនាញមានបទពិសោធជាច្រើន។ ម្យ៉ាងវិញទៀត អ្នកក៏អាចបើកអាជីវកម្មផ្ទាល់ខ្លួន ដូចជាភោជនីយដ្ឋាន ឬកន្លែងលក់អាហារតូចមួយផងដែរ។ ហើយអ្នកក៏អាចលក់ម្ហូបខ្មែរតាមប្រព័ន្ធអនឡាញ ដែលជាទីផ្សារដ៏ពេញនិយមសព្វថ្ងៃនេះ។ ការមានជំនាញធ្វើម្ហូបនេះក៏អាចឱ្យអ្នកក្លាយជាគ្រូបង្រៀនធ្វើម្ហូបបានដែរ។ អ្នកអាចចែករំលែកចំណេះដឹង និងចំណង់ចំណូលចិត្តរបស់អ្នកទៅកាន់អ្នកដទៃ។ ការងារទាំងអស់នេះត្រូវការការប្តេជ្ញាចិត្ត និងចំណង់ចំណូលចិត្តក្នុងការធ្វើម្ហូបទើបអាចមានភាពជោគជ័យខ្ពស់។ ការមានជំនាញច្បាស់លាស់នឹងផ្តល់ទំនុកចិត្តដល់អ្នកក្នុងការប្រកបរបរនេះបានដោយរលូន។ ជំនាញធ្វើម្ហូបខ្មែរក៏ជាមោទនភាពជាតិមួយផងដែរ ព្រោះបើអ្នកចេះច្បាស់អ្នកអាចមានមុខមាត់លើឆាកអន្តរជាតិ។ ការផ្សព្វផ្សាយម្ហូបខ្មែរទៅកាន់ពិភពលោកក៏ជាការរួមចំណែកមួយដ៏សំខាន់ដែរនៅក្នុងការលើកមុខមាត់ជាតិ។ អ្នកនឹងក្លាយជាផ្នែកមួយនៃការថែរក្សាបេតិកភណ្ឌម្ហូបអាហាររបស់ខ្មែរ។ ចំណែកឯចំណេះដឹងពីអនាម័យចំណីអាហារក៏ជាផ្នែកសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះដែរ។ ដោយអ្នកនឹងរៀនពីមូលដ្ឋានគ្រឹះនៃអនាម័យផ្ទាល់ខ្លួន និងអនាម័យកន្លែងធ្វើការ។ វគ្គសិក្សានឹងពន្យល់ពីវិធីការពារការបំពុលអាហារពីបាក់តេរី វីរុស និងធាតុគីមីផ្សេងៗ។ អ្នកនឹងរៀនពីរបៀបរក្សាទុកគ្រឿងផ្សំ និងអាហារដែលបានចម្អិនឱ្យបានត្រឹមត្រូវ។ គ្រូបង្រៀននឹងណែនាំពីសីតុណ្ហភាពដែលត្រឹមត្រូវសម្រាប់ការរក្សាទុក និងចម្អិនអាហារ។ ការលាងសម្អាតឧបករណ៍ និងសម្ភារៈផ្ទះបាយឱ្យបានស្អាតក៏ជាខ្លឹមសារមួយដែលត្រូវសិក្សាដែរ។ អ្នកនឹងរៀនពីការគ្រប់គ្រងកាកសំណល់ និងការការពារសត្វល្អិត។ ការស្លៀកពាក់ឱ្យបានត្រឹមត្រូវ និងការលាងដៃឱ្យបានស្អាតក៏ត្រូវរៀនសូត្រផងដែរ។ ចំណេះដឹងទាំងអស់នេះនឹងធានាថាអាហារដែលអ្នករៀបចំមានសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ ឯអនាម័យចំណីអាហារមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អាជីពជាចុងភៅ។ តាមកន្លែងការងារជាច្រើនតែងតែស្វែងរកចុងភៅដែលមានការយល់ដឹងខ្ពស់ពីអនាម័យ។ ការមានវិញ្ញាបនបត្របញ្ជាក់ពីវគ្គនេះនឹងធ្វើឱ្យអ្នកមានប្រៀបជាងបេក្ខជនដទៃ។ វាបង្ហាញថាអ្នកជាអ្នកជំនាញដែលគិតគូរពីសុខភាពអតិថិជនជាចម្បង។ ហើយការអនុវត្តអនាម័យបានល្អក៏ជួយឱ្យអាជីវកម្មទទួលបានទំនុកចិត្តពីអតិថិជនផងដែរ។ ភោជនីយដ្ឋានដែលស្អាត និងមានអនាម័យតែងតែទទួលបានការគាំទ្រច្រើន។ ហើយវាក៏ជួយកាត់បន្ថយហានិភ័យនៃការពុលអាហារ និងបញ្ហាសុខភាពផ្សេងៗផងដែរ។ នេះក៏ជួយការពារកេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នកឲ្យកាន់តែមានលំនឹងផងដែរ។ អ្នកនឹងអាចបង្កើតបរិយាកាសធ្វើការដែលស្អាត និងប្រកបដោយសុវត្ថិភាព។ ចំណេះដឹងនេះក៏មានប្រយោជន៍ដល់ជីវិត និងសុខភាពប្រចាំថ្ងៃរបស់អ្នកទៀតផង។ ម៉្យាងទៀត អ្នកអាចអនុវត្តអនាម័យបានល្អនៅពេលរៀបចំអាហារសម្រាប់គ្រួសារ។ សរុបមក វគ្គបណ្ដុះបណ្ដាលនេះផ្ដល់ជំនាញទាំងការធ្វើម្ហូប និងអនាម័យ ដែលជាចំណេះដឹងសម្រាប់អ្នកដែលមានបំណងចង់ចាប់យកអាជីពជាចុងភៅ។ អ្នកនឹងទទួលបាននូវទំនុកចិត្ត និងសមត្ថភាពពេញលេញដើម្បីប្រឈមមុខនឹងទីផ្សារការងារ។